មាន់ដុតទឹកឃ្មុំ គឺជាមុខម្ហូបដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា ដែលល្បីល្បាញដោយសាររសជាតិផ្អែមប្រៃឆ្ងាញ់ ក្លិនឈ្ងុយ និងពណ៌ក្រហមមាស។ វាជាជម្រើសដ៏ល្អសម្រាប់អាហារពេលល្ងាចជាលក្ខណៈគ្រួសារ ការជួបជុំមិត្តភក្តិ ឬក៏ជាអាហារពេលថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់។ មាន់ដុតទឹកឃ្មុំមានរសជាតិផ្អែមល្មមពីទឹកឃ្មុំ លាយឡំជាមួយរសជាតិប្រៃ ហឹរតិចៗ និងក្លិនឈ្ងុយពីគ្រឿងទេសផ្សេងៗ។ ជាតិផ្អែមក្នុងទឹកឃ្មុំជួយឱ្យសាច់មាន់ឡើងពណ៌ក្រហម រលោង ហើយគួរឱ្យចង់ទទួលទាន។ ចំណែកសាច់មាន់នៅតែទន់ មិនខ្សោះខ្លាំង ដោយសារជាតិសំណើមពីទឹកឃ្មុំនិងការអាំងត្រឹមត្រូវ។ ចំពោះគ្រឿងផ្សំមានដូចជាទឹកឃ្មុំសុទ្ធ ខ្ទឹមស រមៀតស្រស់ឬម្សៅរមៀត គល់ស្លឹកគ្រៃ អំបិល ប៊ីចេង ម្សៅស៊ុប ស្ករប្រេងខ្យងទឹកត្រី ទឹកស៊ីអ៉ីវ ម្រេចម៉ដ្ឋ និងប្រេងឆា។ លាងសម្អាតមាន់ឱ្យស្អាត លាយគ្រឿងផ្សំទាំងអស់រួចទុកចោលយ៉ាងហោចណាស់ ៣០ នាទី ហើយដុតប្រហែល ៤៥ នាទី ទៅ ១ ម៉ោង ឬរហូតដល់ឆ្អិនល្មម។ មាន់ដុតទឹកឃ្មុំអាចបរិភោគជាមួយបាយក្តៅៗ បាយកក ហើយត្រូវមានទឹកត្រីកោះកុង ឬជ្រក់ត្រសក់។ ជាពិសេសមានបន្លែដូចជាត្រសក់ ស្ពៃ និងបន្លែជាច្រើនមុខទៀតដែលអាចបរិភោគបានធ្វើឱ្យម្ហូបមួយមុខនេះកាន់តែមានរសជាតិ។ ម្យ៉ាងពេលអាំង ក្លិនឈ្ងុយនៃទឹកឃ្មុំលាយជាមួយក្លិនគ្រឿងទេស គឺពិតជាគួរឱ្យទាក់ទាញខ្លាំងណាស់ក្នុងការបរិភោគ។